ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំងបើប្រៀបធៀបរវាងពេលបច្ចុប្បន្ន និងអតីតកាល។ កាលពីពីរទៅបីទសវត្សរ៍មុន តម្លៃម្ហូបអាហារនៅក្នុងប្រទេសយើងមានតម្លៃថោកសមរម្យដែលគ្រប់គ្នាអាចទិញបាន។ ចំពោះបាយមួយចាននាសម័យនោះមានតម្លៃត្រឹមតែមួយពាន់រៀលទៅមួយពាន់ប្រាំរយរៀលតែប៉ុណ្ណោះសម្រាប់អាហារពេលព្រឹក។ គ្រួសារខ្មែរភាគច្រើនចូលចិត្តរៀបចំម្ហូបអាហារញ៉ាំជុំគ្នានៅផ្ទះយ៉ាងមានក្ដីសុខ និងកក់ក្ដៅជាទីបំផុត។ ការទៅញ៉ាំអាហារនៅខាងក្រៅផ្ទះ គឺជាទម្លាប់ដ៏កម្រមួយដែលគេធ្វើឡើងតែក្នុងឱកាសបុណ្យទានពិសេសប៉ុណ្ណោះ។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារនាសម័យនោះមានភាពសាមញ្ញបំផុតដោយមិនចាំបាច់ចំណាយប្រាក់ច្រើនលើការហូបចុក។ ទោះបីជាមានប្រាក់ចំណូលតិចតួចក៏ដោយ ក៏ប្រជាជនអាចរស់នៅបានយ៉ាងសមរម្យដោយសារទំនិញមិនទាន់ឡើងថ្លៃ។ ការដាំបន្លែបង្ការនៅជុំវិញផ្ទះបានជួយកាត់បន្ថយការចំណាយលើការទិញម្ហូបពីផ្សារបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ត្រីសាច់ និងបន្លែធម្មជាតិសម្បូរហូរហៀរដែលធ្វើឱ្យការចំណាយប្រចាំថ្ងៃរបស់មេផ្ទះមានកម្រិតទាបបំផុត។ តម្លៃដីធ្លី និងអចលនទ្រព្យកាលពីម្ភៃឆ្នាំមុនស្ថិតក្នុងកម្រិតមួយដែលអ្នកមានចំណូលមធ្យមអាចទិញបាន។ មនុស្សនាសម័យនោះអាចសន្សំប្រាក់ ដើម្បីទិញដីឡូត៍សម្រាប់សាងសង់លំនៅឋានដោយខ្លួនឯងយ៉ាងងាយស្រួល។ ការសាងសង់ផ្ទះមិនតម្រូវឱ្យមានការខ្ចីបុលពីធនាគារដែលមានការប្រាក់ខ្ពស់ដូចជាពេលបច្ចុប្បន្ននេះឡើយ។ ផ្ទះភាគច្រើនដែលប្រជាជនរស់នៅ គឺជាប្រភេទផ្ទះឈើ ឬផ្ទះថ្មទាបៗដែលមានតម្លៃត្រឹមតែប៉ុន្មានពាន់ដុល្លារ។ មិនមានការប្រកួតប្រជែងគ្នាខ្លាំងលើការទិញវីឡាស្កឹមស្កៃ ឬខុនដូទំនើបៗដូចដែលយើងឃើញក្នុងពេលបច្ចុប្បន្នឡើយ។ ការកាន់កាប់កម្មសិទ្ធិដីធ្លីកាលពីមុនមិនមែនជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរសម្រាប់យុវជនជំនាន់នោះឡើយ។ វិស័យអប់រំកាលពីមុនផ្ដោតសំខាន់លើចំណេះដឹងមូលដ្ឋានដែលផ្ដល់ដោយសាលារដ្ឋដែលមានតម្លៃសមរម្យ។ មាតាបិតាមិនសូវមានសម្ពាធខ្លាំងលើការបង់ថ្លៃសិក្សាខ្ពស់សម្រាប់កូនៗដូចជាសាលាអន្តរជាតិនាសម័យនេះទេ។ ការចំណាយលើសម្ភារៈសិក្សា និងឯកសណ្ឋានសិស្សមានតម្លៃថោកដែលគ្រួសារក្រីក្រអាចរ៉ាប់រងបានទាំងអស់។ សិស្សានុសិស្សភាគច្រើនដើរទៅសាលារៀន ឬជិះកង់ដែលមិនតម្រូវឱ្យមានការចំណាយលើសេវារថយន្តដឹកជញ្ជូន។ មិនទាន់មានការបង្ខំឱ្យរៀនគួរច្រើនមុខដែលនាំឱ្យប៉ះពាល់ដល់កញ្ចប់ថវិកាប្រចាំខែរបស់អាណាព្យាបាលឡើយ។ ការអប់រំ គឺជាស្ពានចម្លងជីវិតដែលមនុស្សគ្រប់រូបអាចឈោងចាប់បានដោយមិនចាំបាច់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មធ្យោបាយធ្វើដំណើរកាលពីមុនមានភាពសាមញ្ញដោយមនុស្សភាគច្រើនប្រើប្រាស់ត្រឹមតែកង់ ឬម៉ូតូឌុបប៉ុណ្ណោះ។ ម្យ៉ាងតម្លៃប្រេងសាំងស្ថិតក្នុងកម្រិតមួយដែលសមស្របទៅនឹងចំណូលរបស់ប្រជាពលរដ្ឋទូទៅនាពេលសម័យនោះ។ ទោះបីជាផ្លូវថ្នល់មិនទាន់ស្អាតល្អដូចបច្ចុប្បន្ន ប៉ុន្តែការចំណាយលើការធ្វើដំណើរមានកម្រិតទាបបំផុត។ ការធ្វើដំណើរទៅបណ្តាខេត្តឆ្ងាយៗតម្រូវឱ្យប្រើប្រាស់ពេលវេលាយូរតែចំណាយថវិកាមិនច្រើនដូចសព្វថ្ងៃទេ។ សេវាដឹកជញ្ជូនសាធារណៈមិនទាន់មានភាពសម្បូរបែប ប៉ុន្តែមនុស្សចេះជួយគ្នាទៅវិញទៅមកនៅតាមផ្លូវ។ ការព្យាបាលជំងឺត្រូវបានធ្វើឡើងតាមបែបសាមញ្ញនៅមន្ទីរពេទ្យរដ្ឋដែលមិនតម្រូវឱ្យមានការបង់ប្រាក់ខ្ពស់។ ប្រជាជនភាគច្រើនទិញថ្នាំលេបដោយខ្លួនឯងតាមឱសថស្ថាននៅពេលដែលមានជំងឺស្រាលៗដូចជាផ្ដាសាយជាដើម។ ទោះបីជាបច្ចេកវិទ្យាវេជ្ជសាស្ត្រមិនទាន់ទំនើប ប៉ុន្តែតម្លៃសេវាសុខភាពមិនមែនជាបន្ទុកហិរញ្ញវត្ថុឡើយ។ មិនសូវមានការចំណាយលើការពិនិត្យសុខភាពតាមគ្លីនិកឯកជនថ្លៃៗដែលនាំឱ្យគ្រួសារធ្លាក់ខ្លួនក្រីក្រឡើយ។ ការប្រើប្រាស់ឱសថបុរាណ និងថ្នាំខ្មែរនៅតែមានប្រជាប្រិយភាពខ្លាំងសម្រាប់ការថែទាំសុខភាពបឋមនៅផ្ទះ។ វិស័យបច្ចេកវិទ្យាកាលពីមុននៅមានកម្រិតនៅឡើយដែលធ្វើឱ្យតម្លៃទូរស័ព្ទដៃមានតម្លៃថ្លៃខ្លាំង។ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅមិនទាន់រីករាលដាលច្រើនឡើយ ដូច្នេះមិនមានការចំណាយលើគម្រោងទិន្នន័យប្រចាំខែទេ។ ការទាក់ទងគ្នាភាគច្រើនធ្វើឡើងតាមរយៈការជួបផ្ទាល់ ឬការសរសេរសំបុត្រដែលមិនអស់ប្រាក់ច្រើនឡើយ។ យុវជនសម័យមុនមិនចំណាយពេលច្រើនលើការកម្សាន្តឌីជីថល ឬលេងហ្គេមតាមទូរស័ព្ទដៃដូចពេលបច្ចុប្បន្ន។ ការចំណាយលើការកម្សាន្តមានកម្រិតទាបដោយមនុស្សចូលចិត្តជួបជុំគ្នាដើរលេងតាមសួនច្បារសាធារណៈ។ ការទស្សនាទូរទស្សន៍រួមគ្នាជាមួយអ្នកជិតខាង គឺជាសកម្មភាពកម្សាន្តដ៏រីករាយនិងមិនអស់ប្រាក់។ វិទ្យុគឺជាប្រភពព័ត៌មាន និងជាការកម្សាន្តដ៏សំខាន់សម្រាប់ប្រជាជននៅតាមជនបទនិងក្នុងទីក្រុងនាសម័យនោះ។ មិនទាន់មានរោងភាពយន្តទំនើប ឬក្លឹបហាត់ប្រាណថ្លៃៗដែលតម្រូវឱ្យយើងចំណាយប្រាក់សមាជិកប្រចាំខែឡើយ។ ការដើរកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិមិនទាន់មានតម្លៃសេវាកម្មខ្ពស់ហួសពីសមត្ថភាពរបស់ពលរដ្ឋ។ ទម្លាប់នៃការសន្សំប្រាក់របស់ជនជាតិខ្មែរកាលពីមុន គឺការទុកដាក់សាច់ប្រាក់ដោយផ្ទាល់នៅក្នុងផ្ទះ។ ការទិញមាសទុក គឺជាវិធីសាស្ត្រសន្សំប្រកបដោយសុវត្ថិភាពតាមបែបបុរាណដែលគ្រប់គ្នាជឿជាក់។ ប្រព័ន្ធធនាគារមិនទាន់មានឥទ្ធិពលខ្លាំង ដូច្នេះមិនសូវមានការប្រើប្រាស់សេវាកម្ចីដែលនាំឱ្យជាប់បំណុល។ មនុស្សរស់នៅដោយផ្អែកលើទ្រព្យសម្បត្តិដែលខ្លួនមានពិតប្រាកដដោយមិនចង់ចំណាយលើសពីសមត្ថភាព។ មិនទាន់មានការរីកចម្រើនក្នុងការប្រើប្រាស់កាតឥណទានដែលនេះជួយឱ្យប្រជាជនជៀសផុតពីការបង់ការប្រាក់ខ្ពស់និងការគ្រប់គ្រងហិរញ្ញវត្ថុ។ វប្បធម៌នៃការជំពាក់ប្រាក់ក្នុងចំណោមសាច់ញាតិមានភាពជិតស្និទ្ធជាងការខ្ចីប្រាក់ពីស្ថាប័ន។ ការទិញរបស់របរប្រើប្រាស់ដូចជាម៉ូតូ ឬទូរទស្សន៍គឺប្រើប្រាស់សាច់ប្រាក់សុទ្ធទាំងស្រុងដោយមិនបង់រំលស់។ មិនសូវមានវប្បធម៌នៃការបង្កើតបំណុលវណ្ឌកដែលបង្ខំឱ្យមនុស្សធ្វើការយ៉ាងធ្ងន់ធ្ងរដើម្បីតែសងការប្រាក់ឡើយ។ គោលការណ៍មានប៉ុន្មានចាយប៉ុណ្ណឹងបានជួយឱ្យសេដ្ឋកិច្ចគ្រួសារនាសម័យមុនឱ្យមានលំនឹងនិងភាពរឹងមាំ។ ជីវិតរស់នៅមានភាពសាមញ្ញបំផុតដោយមិនសូវមានការប្រកួតប្រជែងខាងសម្ភារៈនិយមរវាងអ្នកជិតខាង។ ការចិញ្ចឹមសត្វដូចជាមាន់ ទា នៅក្រោយផ្ទះបានផ្ដល់ជាអាហារបម្រុងសម្រាប់គ្រួសារ និងកាត់បន្ថយការចំណាយ។ ប្រជាជនកម្ពុជានាសម័យនោះរស់នៅតាមបែបធម្មជាតិដែលមិនសូវមានសម្ពាធពីសង្គមខាងក្រៅខ្លាំងពេក។ ការប្រើប្រាស់សម្ភារៈនិយមមិនមែនជាខ្នាតវាស់វែងតម្លៃរបស់មនុស្សដូចដែលយើងឃើញក្នុងសង្គមបច្ចុប្បន្នទេ។ តម្លៃនៃសេចក្ដីសុខត្រូវបានគេរកឃើញតាមរយៈការជួបជុំបងប្អូន និងការចែករំលែកអាហារតិចតួចជាមួយគ្នា។ សេដ្ឋកិច្ចទីផ្សារមិនទាន់មានឥទ្ធិពលខ្លាំងដល់ការសម្រេចចិត្តទិញទំនិញមិនចាំបាច់របស់ប្រជាពលរដ្ឋ។ ការរស់នៅដោយភាពស្កប់ស្កល់នូវអ្វីដែលខ្លួនមាន គឺជាគន្លឹះនៃសុភមង្គលរបស់មនុស្សកាលពីសាមសិបឆ្នាំមុន។ តម្លៃកម្លាំងពលកម្មកាលពីមុនក៏មានកម្រិតទាបទៅតាមតម្លៃទំនិញនៅលើទីផ្សារនាពេលសម័យកាលនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ បរិបទសង្គមបានផ្លាស់ប្ដូរដែលធ្វើឱ្យតម្លៃរស់នៅបច្ចុប្បន្នមានការកើនឡើងខ្ពស់។ ការប្រៀបធៀបនេះបង្ហាញឱ្យឃើញថា ការរស់នៅសម័យមុនមានភាពងាយស្រួលជាងក្នុងផ្នែកហិរញ្ញវត្ថុមួយចំនួន។ ទំនិញសព្វសារពើដែលធ្លាប់តែថោកឥឡូវនេះបានក្លាយជាទំនិញដែលមានតម្លៃថ្លៃដែលពិបាកនឹងគ្រប់គ្រង។ ការផ្លាស់ប្ដូរពីសង្គមកសិកម្មមកជាសង្គមឧស្សាហកម្មបានជះឥទ្ធិពលដល់ការចំណាយប្រចាំថ្ងៃរបស់មនុស្ស។ សម្លៀកបំពាក់និងគ្រឿងអលង្ការសម័យមុនមិនសូវមានម៉ូដច្រើនដែលនាំឱ្យមនុស្សចំណាយប្រាក់តាមមិនទាន់។ ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនីកាលពីមុនមិនទាន់មានភាពទូលំទូលាយដូចបច្ចុប្បន្នដែលកាត់បន្ថយវិក្កយបត្រ។ មនុស្សជំនាន់មុនចេះកែច្នៃរបស់ចាស់ៗយកមកប្រើប្រាស់ឡើងវិញជាជាងការបោះចោលហើយទិញថ្មីភ្លាមៗ។ តម្លៃសេវាកម្មកាត់សក់ ឬបោកអ៊ុតកាលពីមុនមានតម្លៃត្រឹមតែប៉ុន្មានរយរៀលដែលមនុស្សគ្រប់គ្នាទទួលយកបាន។ ការជួលផ្ទះស្នាក់នៅមិនមែនជាបន្ទុកធំសម្រាប់កម្មករ ឬបុគ្គលិកដែលមានប្រាក់ខែតិចតួចនាសម័យនោះឡើយ។ ទីផ្សារការងារកាលពីមុនមិនទាន់មានភាពស្មុគស្មាញដែលតម្រូវឱ្យមានការចំណាយលើការបណ្ដុះបណ្ដាលបន្ថែម។ ជីវភាពរបស់កសិករខ្មែរនាសម័យនោះមានភាពរឹងមាំដោយសារពួកគេអាចផ្គត់ផ្គង់អាហារដោយខ្លួនឯងបានទាំងស្រុង។ ការផ្លាស់ប្ដូរតម្លៃរស់នៅ គឺជាសញ្ញានៃការរីកចម្រើនសេដ្ឋកិច្ច ប៉ុន្តែវាក៏ផ្ដល់ផលវិបាកដល់អ្នកក្រីក្រ។ សង្គមកម្ពុជាបច្ចុប្បន្នតម្រូវឱ្យមនុស្សម្នាក់ៗត្រូវខិតខំប្រកបការងារច្រើនជាងមុន ដើម្បីទប់ទល់នឹងការចំណាយ។ ការរៀបចំពិធីមង្គលការកាលពីមុនធ្វើឡើងយ៉ាងសាមញ្ញនៅផ្ទះដោយមិនចំណាយប្រាក់រាប់ម៉ឺនដុល្លារឡើយ។ ចំណងដៃដែលភ្ញៀវចូលរួមក្នុងពិធីផ្សេងៗក៏មានចំនួនតិចតួចទៅតាមលទ្ធភាពជាក់ស្ដែងរបស់ម្នាក់ៗប៉ុណ្ណោះ។ ទំនាក់ទំនងរវាងអ្នកជិតខាងមានភាពស្អិតរមួតដែលជួយកាត់បន្ថយការចំណាយលើសេវាកម្មសន្តិសុខផ្សេងៗ។ ការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុបែបបុរាណនៅតែមានតម្លៃសម្រាប់អនុវត្តក្នុងសម័យកាលសេដ្ឋកិច្ចពិបាក។ ការចំណាយលើការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស គឺជាប្រណីតភាពដែលមនុស្សសម័យមុនមិនដែលគិតដល់។ អាហារសម្រន់តាមចិញ្ចើមថ្នល់កាលពីមុនមានរសជាតិឈ្ងុយឆ្ងាញ់ និងមានតម្លៃថោកបំផុតសម្រាប់ការទទួលទាន។ ការប្រើប្រាស់ធ្យូង ឬអុសសម្រាប់ដាំស្លបានជួយឱ្យគ្រួសារកាត់បន្ថយការចំណាយលើហ្គាសដែលកំពុងឡើងថ្លៃ។ សេដ្ឋកិច្ចគ្រួសារដែលមានលំនឹងបានជួយឱ្យមនុស្សមានសុខភាពផ្លូវចិត្តល្អនិងមិនសូវមានការព្រួយបារម្ភច្រើន។ ការកើនឡើងនៃចំនួនប្រជាជនក្នុងទីក្រុងបានធ្វើឱ្យតម្លៃបន្ទប់ជួល និងផ្ទះសម្បែងកើនឡើងជាលំដាប់រហូតមក។ ការប្រៀបធៀបតម្លៃរស់នៅនេះជួយឱ្យយើងមើលឃើញពីភាពខុសគ្នានៃកម្រិតជីវភាពរវាងជំនាន់ពីរផ្សេងគ្នា។ យុវជនបច្ចុប្បន្នគួររៀនសូត្រពីរបៀបរស់នៅសាមញ្ញរបស់មនុស្សជំនាន់មុន ដើម្បីសន្សំសំចៃថវិកាផ្ទាល់ខ្លួន។ ការសម្របខ្លួនទៅនឹងការប្រែប្រួលនៃតម្លៃទំនិញ គឺជាជំនាញដ៏សំខាន់សម្រាប់រស់នៅក្នុងសង្គមសម័យថ្មីនេះ។ ទោះបីជាពិភពលោកវិវត្តទៅមុខយ៉ាងណាក៏ដោយ ក៏តម្លៃនៃភាពសាមញ្ញនៅតែជាមូលដ្ឋានគ្រឹះនៃសុភមង្គល។ ការយល់ដឹងពីប្រវត្តិសេដ្ឋកិច្ចគ្រួសារជួយឱ្យយើងមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ប្រាក់កាសជានិច្ច។ ការចំណាយលើសម្ភារៈតុបតែងខ្លួន និងគ្រឿងសម្អាងកាលពីមុនមិនទាន់ក្លាយជាតម្រូវការចាំបាច់សម្រាប់ស្ត្រីឡើយ។ ការជួបជុំមិត្តភក្តិញ៉ាំកាហ្វេតាមចិញ្ចើមថ្នល់មានតម្លៃថោកជាងការចូលហាងកាហ្វេម៉ាកល្បីៗនាសព្វថ្ងៃនេះ។ ឥទ្ធិពលនៃវប្បធម៌បរទេសបាននាំមកនូវការផ្លាស់ប្ដូរទម្លាប់នៃការចាយវាយរបស់យុវជនខ្មែរនាពេលបច្ចុប្បន្ន។ ការរក្សាតុល្យភាពរវាងចំណូលនិងចំណាយ គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់មនុស្សដែលរស់នៅក្នុងទីក្រុងភ្នំពេញ។ តម្លៃសេវាកម្មសាធារណៈកាលពីមុនមិនទាន់មានការយកកម្រៃខ្ពស់ដូចអ្វីដែលយើងជួបប្រទះក្នុងពេលបច្ចុប្បន្ន។ ការរស់នៅដោយគ្មានបំណុល គឺជាសេចក្ដីសុខដ៏ឧត្តុង្គឧត្តមដែលមនុស្សជំនាន់មុនតែងតែប្រាថ្នាចង់បានជានិច្ច។ ការអភិវឌ្ឍប្រទេសជាតិបាននាំមកនូវភាពងាយស្រួលជាច្រើន ប៉ុន្តែវាក៏មកជាមួយនូវតម្លៃរស់នៅដ៏ខ្ពស់ផងដែរ។ ការវិនិយោគលើវិស័យអប់រំ និងសុខាភិបាលបានក្លាយជាបន្ទុកហិរញ្ញវត្ថុដ៏ធំសម្រាប់គ្រួសារដែលមានកូនច្រើន។ ការចាយវាយដោយសន្សំសំចៃ គឺជាមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយអនុវត្ត។ ការប្រៀបធៀបតម្លៃរស់នៅជួយឱ្យយើងដឹងថាពេលវេលាបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងសូម្បីតែតម្លៃនៃកាក់មួយ។ សេដ្ឋកិច្ចសកលលោកបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើតម្លៃទំនិញនៅក្នុងទីផ្សារក្នុងស្រុកនៃប្រទេសកម្ពុជា។ ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់នឹងជួយឱ្យយើងអាចរស់នៅបានយ៉ាងល្អក្នុងសម័យកាលនេះ។ ការស្វែងយល់ពីអតីតកាល គឺជាមេរៀនដ៏ល្អសម្រាប់ការកសាងអនាគតហិរញ្ញវត្ថុឱ្យមានភាពរឹងមាំនិងស្ថិរភាព។ ការប្រែប្រួលនៃតម្លៃរស់នៅ គឺជាចលករមួយដែលជំរុញឱ្យមនុស្សត្រូវអភិវឌ្ឍសមត្ថភាពរកចំណូលឱ្យកើនឡើង។ ទោះជាយ៉ាងណាការរក្សាគុណធម៌ និងសីលធម៌ក្នុងការរស់នៅ គឺសំខាន់ជាងការដេញតាមសម្ភារៈនិយមដែលថ្លៃៗ។ ការរស់នៅដោយមានផែនការនិងការសន្សំសំចៃ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃហិរញ្ញវត្ថុគ្រួសារជានិច្ច។ ការចេះបត់បែនតាមកាលៈទេសៈនៃសេដ្ឋកិច្ចនឹងជួយឱ្យយើងជៀសផុតពីវិបត្តិហិរញ្ញវត្ថុដែលមិនបានគ្រោងទុក។ ការស្វែងយល់ពីការប្រែប្រួលតម្លៃរស់នៅជួយឱ្យយើងរៀបចំជីវិតឱ្យមានតុល្យភាពនិងក្ដីសុខពិតប្រាកដ។ ការស្វែងយល់ពីភាពខុសគ្នារវាងតម្លៃរស់នៅនាសម័យមុន និងការចំណាយដ៏ខ្ពស់នាសម័យបច្ចុប្បន្ន នឹងជួយឱ្យយើងមើលឃើញកាន់តែច្បាស់នូវការវិវត្តនៃសេដ្ឋកិច្ច និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា។ នាពេលបច្ចុប្បន្ននេះ ការស្វែងរកអាហារដែលមានអនាម័យនិងតម្លៃថោក គឺជារឿងដែលពិបាកបំផុតសម្រាប់យើង។ ការវិវត្តនៃបច្ចេកវិទ្យាបានបង្កើតតម្រូវការថ្មីៗដែលតម្រូវឱ្យយើងចំណាយប្រាក់ប្រចាំខែកាន់តែច្រើនឡើង។ បច្ចុប្បន្ន តម្លៃរស់នៅក្នុងសង្គមកម្ពុជាកំពុងតែមានការប្រែប្រួលយ៉ាងឆាប់រហ័សដែលទាមទារឱ្យយើងត្រូវតាមដានជាប្រចាំ។ ស្ថានភាពសេដ្ឋកិច្ចនាពេលឥឡូវនេះបានធ្វើឱ្យតម្លៃទំនិញស្ទើរតែគ្រប់មុខកើនឡើងខ្ពស់ជាងកាលពីប៉ុន្មានទសវត្សរ៍មុនឆ្ងាយណាស់។ តម្លៃម្ហូបអាហារនៅលើទីផ្សារបច្ចុប្បន្នបានហក់ឡើងខ្ពស់រហូតដល់ប្រាំទៅដប់ដងបើធៀបទៅនឹងតម្លៃដែលធ្លាប់លក់កាលពីមុន។ បាយមួយចានដែលធ្លាប់តែមានតម្លៃថោកសមរម្យនាពេលកន្លងមក ឥឡូវនេះមានតម្លៃយ៉ាងហោចណាស់ចាប់ពីប្រាំពាន់រៀលឡើងទៅ។ ការកើនឡើងនៃតម្លៃវត្ថុធាតុដើមសម្រាប់ចម្អិនអាហារបានក្លាយជាកត្តាចម្បងដែលធ្វើឱ្យអ្នកលក់ត្រូវដំឡើងថ្លៃម្ហូបអាហារតាមនោះដែរ។ យុវវ័យសម័យថ្មីនិយមទទួលទានអាហារនៅក្នុងហាងដែលមានម៉ាស៊ីនត្រជាក់ៗដែលនាំឱ្យការចំណាយមានកម្រិតខ្ពស់ជាងមុន។ ការចំណាយលើការហូបចុកប្រចាំថ្ងៃបានក្លាយជាបន្ទុកហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងកញ្ចប់ថវិកាប្រចាំខែសម្រាប់បុគ្គលិកធ្វើការ។ អាហារដ្ឋានទំនើបៗនិងហាងកាហ្វេម៉ាកល្បីៗកំពុងរីកដុះដាលពេញទីក្រុងដែលទាក់ទាញភ្នែកអតិថិជនឱ្យចំណាយប្រាក់កាន់តែច្រើន។ សូម្បីតែបន្លែត្រីសាច់នៅក្នុងផ្សារធម្មតាក៏មានតម្លៃថ្លៃដែលធ្វើឱ្យមេផ្ទះគ្រប់រូបត្រូវរៀបចំផែនការចំណាយឱ្យបានហ្មត់ចត់បំផុត។ ការរស់នៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះតម្រូវឱ្យយើងមានចំណូលខ្ពស់ ដើម្បីអាចទប់ទល់នឹងថ្លៃម្ហូបអាហារដែលមានតម្លៃខ្ពស់។ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានស្ទុះឡើងយ៉ាងខ្លាំងដែលធ្វើឱ្យតម្លៃដីធ្លីកើនឡើងរហូតដល់យើងស្ទើរតែមិនជឿ។ ផ្ទះនៅក្នុងបុរីល្បីៗមានតម្លៃរាប់ម៉ឺនដែលលើសពីសមត្ថភាពទិញរបស់យុវជនដែលមានប្រាក់ខែមធ្យម។ យុវជនសម័យថ្មីស្ទើរតែមិនអាចមានលទ្ធភាពទិញផ្ទះជារបស់ខ្លួនឯងបានឡើយប្រសិនបើមិនប្រើប្រាស់សេវាកម្មកម្ចីពីធនាគារ។ កម្ចីទិញផ្ទះដែលមានរយៈពេលវែងរហូតដល់សាមសិបឆ្នាំបានក្លាយជាជម្រើសតែមួយគត់សម្រាប់អ្នកដែលចង់បានជម្រកស្នាក់នៅផ្ទាល់ខ្លួន។ តម្លៃជួលបន្ទប់ ឬផ្ទះស្នាក់នៅកណ្តាលទីក្រុងមានតម្លៃថ្លៃដែលស៊ីដាច់ភាគរយច្រើននៃប្រាក់ចំណូលសរុបរបស់កម្មករនិងបុគ្គលិក។ ការវិនិយោគលើដីធ្លីនាពេលបច្ចុប្បន្នតម្រូវឱ្យមានដើមទុនច្រើនមហាសាលដែលខុសប្លែកពីស្ថានភាពកាលពីម្ភៃឆ្នាំមុនទាំងស្រុង។ តម្រូវការផ្ទះសម្បែងនៅតែបន្តកើនឡើងខណៈដែលផ្ទៃដីនៅក្នុងទីក្រុងកាន់តែរួមតូចទៅៗ និងមានតម្លៃកាន់តែថ្លៃឡើងរាល់ថ្ងៃ។ ម្ចាស់ផ្ទះជួលភាគច្រើនតែងតែដំឡើងថ្លៃឈ្នួលផ្ទះជារៀងរាល់ឆ្នាំដែលបង្កជាការលំបាកដល់អ្នកដែលមកពីខេត្តដើម្បីធ្វើការងារ។ បច្ចេកវិទ្យាស្មាតហ្វូនបានក្លាយជាឧបករណ៍ដ៏សំខាន់បំផុតដែលមនុស្សគ្រប់រូបមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ អ៊ីនធឺណិតបានក្លាយជាសរីរាង្គទីប្រាំដែលចាំបាច់សម្រាប់កិច្ចការងារ ការសិក្សា និងការកម្សាន្តរបស់មនុស្សគ្រប់វ័យនាពេលនេះ។ ការចំណាយលើការបញ្ចូលកាតទូរស័ព្ទ និងការបង់សេវាអ៊ីនធឺណិតប្រចាំខែបានក្លាយជាកាតព្វកិច្ចចំណាយថ្មីដែលមិនអាចជៀសវាងបាន។ ការទិញឧបករណ៍អេឡិចត្រូនិកទំនើបៗដូចជាទូរស័ព្ទស៊េរីចុងក្រោយបង្អស់បានបង្កើនបន្ទុកចំណាយសម្រាប់យុវជនសម័យបច្ចុប្បន្ន។ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យយើងត្រូវចំណាយប្រាក់លើសេវាកម្មផ្សេងៗតាមអនឡាញកាន់តែច្រើនឡើងដោយមិនដឹងខ្លួន។ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសម័យថ្មីដែលប្រើបច្ចេកវិទ្យាខ្ពស់ ជួយផ្ដល់ភាពងាយស្រួលតែវាមានតម្លៃថ្លៃនិងស៊ីភ្លើងច្រើនជាងមុន។ វិស័យអប់រំក៏មានការប្រែប្រួលខ្លាំងដែលតម្រូវឱ្យមាតាបិតាត្រូវត្រៀមលក្ខណៈហិរញ្ញវត្ថុឱ្យបានល្អសម្រាប់អនាគតកូនៗរបស់ខ្លួន។ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារដែលតឹងតែង សិស្សានុសិស្សត្រូវរៀននៅសាលាឯកជនដែលផ្ដល់ចំណេះដឹងផ្នែកភាសាបរទេសច្រើន។ តម្លៃសិក្សានៅតាមសាលាអន្តរជាតិមានតម្លៃខ្ពស់កប់ពពកដែលបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់កញ្ចប់ថវិការបស់គ្រួសារមធ្យម។ សម្ភារៈសិក្សាទំនើបៗដូចជាកុំព្យូទ័រយួរដៃ ឬថេប្លេតបានក្លាយជាតម្រូវការចាំបាច់សម្រាប់សិស្សនិស្សិតយកមកសិក្សានៅក្នុងថ្នាក់។ ក្រៅពីការរៀននៅក្នុងសាលា សិស្សភាគច្រើនត្រូវរៀនបន្ថែមនៅក្រៅម៉ោងដែលនាំឱ្យមានការចំណាយបន្ថែមលើថ្លៃរៀនគួរផ្សេងៗ។ ការវិនិយោគលើការអប់រំ គឺជាការវិនិយោគដែលចំណាយច្រើនបំផុតតែវាផ្តល់លទ្ធផលល្អសម្រាប់អាជីពការងារនៅក្នុងពេលអនាគត។ ប្រព័ន្ធដឹកជញ្ជូននិងតម្លៃប្រេងសាំង គឺជាកត្តាដ៏សំខាន់មួយទៀតដែលជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនមានការកើនឡើងយ៉ាងខ្លាំងដែលនាំមកនូវការចំណាយលើប្រេងសាំងនិងថ្លៃថែទាំបច្ចេកទេសជាប្រចាំ។ ថ្លៃផ្ញើរថយន្តនិងម៉ូតូនៅតាមកន្លែងធ្វើការ ឬផ្សារទំនើបនានាក៏បានរួមចំណែកធ្វើឱ្យការចំណាយប្រចាំថ្ងៃកើនឡើងមួយកម្រិតទៀត។ ទោះបីជាមានសេវាកម្មតាក់ស៊ីតាមកម្មវិធីទូរស័ព្ទក៏ដោយ ក៏ការធ្វើដំណើរប្រចាំថ្ងៃនៅតែមានតម្លៃខ្ពស់បើធៀបទៅនឹងប្រាក់ចំណូល។ ការស្ទះចរាចរណ៍នៅក្នុងទីក្រុងធំៗបានធ្វើឱ្យយើងខាតបង់ពេលវេលា និងស៊ីសាំងច្រើនដែលជាការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង។ សេវាសុខភាពនាពេលបច្ចុប្បន្នមានភាពទំនើបជាងមុនឆ្ងាយណាស់ ប៉ុន្តែតម្លៃនៃការព្យាបាលក៏បានឡើងថ្លៃទៅតាមបច្ចេកវិទ្យាដែរ។ ប្រជាជនសម័យថ្មីចាប់ផ្ដើមយល់ដឹងពីការពិនិត្យសុខភាពជាទៀងទាត់ដែលតម្រូវឱ្យមានការបម្រុងទុកថវិកាសម្រាប់បញ្ហាសុខភាព។ ការទិញធានារ៉ាប់រងសុខភាពបានក្លាយជាជម្រើសដ៏ពេញនិយម ដើម្បីការពារហានិភ័យហិរញ្ញវត្ថុនៅពេលដែលមានជំងឺធ្ងន់ធ្ងរកើតឡើង។ មន្ទីរពេទ្យឯកជនដែលមានស្តង់ដារអន្តរជាតិផ្ដល់សេវាកម្មល្អបំផុតតែតម្លៃពិគ្រោះជំងឺនិងថ្លៃសម្រាកព្យាបាលគឺខ្ពស់ខ្លាំងណាស់។ ថ្នាំសង្កូវនិងបរិក្ខារពេទ្យទំនើបៗដែលនាំចូលពីបរទេសមានតម្លៃថ្លៃដែលធ្វើឱ្យការព្យាបាលជំងឺខ្លះក្លាយជាបន្ទុកធំសម្រាប់គ្រួសារ។ សេដ្ឋកិច្ចបែបឥណទានបានជ្រាបចូលយ៉ាងជ្រៅក្នុងសង្គមកម្ពុជាដែលធ្វើឱ្យការទិញទំនិញបង់រំលស់ក្លាយជារឿងធម្មតាទៅហើយ។ ការទិញម៉ូតូ ឬទូរស័ព្ទដោយបង់រំលស់ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់របស់មុន តែវាបង្កើតជាបន្ទុកបំណុលប្រចាំខែរ៉ាំរ៉ៃ។ អត្រាការប្រាក់ដែលត្រូវបង់លើការទិញទំនិញបង់រំលស់អាចធ្វើឱ្យតម្លៃសរុបនៃទំនិញនោះកើនឡើងលើសពីតម្លៃដើមយ៉ាងច្រើន។ វប្បធម៌នៃការរស់នៅតាមបែបជំពាក់បានធ្វើឱ្យមនុស្សម្នាក់ៗត្រូវធ្វើការងារកាន់តែខ្លាំង ដើម្បីតែយកប្រាក់មកសងការប្រាក់ធនាគារ។ ការប្រើប្រាស់កាតឥណទានសម្រាប់ការចាយវាយប្រចាំថ្ងៃអាចនាំឱ្យយើងចំណាយលើសផែនការប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានល្អ។ របៀបរស់នៅបែបស៊ីវិល័យនាពេលបច្ចុប្បន្ននេះ បានជំរុញឱ្យមានការចំណាយលើការតុបតែងខ្លួន និងសម្លៀកបំពាក់ម៉ាកល្បីៗកាន់តែច្រើន។ ការជួបជុំមិត្តភក្តិនៅតាមហាងអាហារប៊ូហ្វេ ឬហាងផឹកស៊ីនាពេលល្ងាចបានក្លាយជាផ្នែកមួយនៃជីវិតសង្គមដែលចំណាយប្រាក់ច្រើន។ ការដើរផ្សារទំនើបដើម្បីលំហែកាយនៅថ្ងៃឈប់សម្រាកតែងតែនាំមកនូវការទិញទំនិញដែលមិនចាំបាច់ដោយសារតែការទាក់ទាញភ្នែក។ សម្ពាធការងារកាន់តែខ្លាំងធ្វើឱ្យមនុស្សត្រូវការការសម្រាកលំហែកាយនៅតាមរមណីយដ្ឋានថ្លៃៗ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ការកម្ម៉ង់អាហារតាមកម្មវិធីទូរស័ព្ទផ្ដល់ភាពងាយស្រួលបំផុតតែវាមានតម្លៃថ្លៃជាងការទៅទិញដោយផ្ទាល់និងមានថ្លៃសេវាដឹកជញ្ជូន។ ភាពងាយស្រួលនៃការទិញទំនិញតាមអនឡាញជារឿយៗធ្វើឱ្យយើងមានទម្លាប់ចាយវាយខ្ជះខ្ជាយលើរបស់របរដែលមិនសូវមានប្រយោជន៍។ ការប្រកួតប្រជែងគ្នានៅក្នុងសង្គមលើសម្ភារៈនិយមបានបង្កើតជាសម្ពាធផ្លូវចិត្តដែលបង្ខំឱ្យមនុស្សត្រូវចំណាយលើសពីលទ្ធភាព។ សេវាកម្មដឹកជញ្ជូនដល់កន្លែងបានផ្លាស់ប្តូរទម្លាប់នៃការដើរផ្សាររបស់មនុស្សដែលនាំឱ្យការចំណាយលើសេវាកម្មកើនឡើងជាលំដាប់។ តម្លៃសេវាកម្មអគ្គិសនី និងទឹកស្អាតនៅក្នុងតំបន់ខ្លះនៅតែមានកម្រិតខ្ពស់ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់គ្រួសារដែលជួលផ្ទះ។ ការផ្លាស់ប្តូរពីការរស់នៅបែបសាមញ្ញមកជាការរស់នៅបែបទំនើប និងភាពងាយស្រួលបានតម្រូវឱ្យយើងមានវិន័យហិរញ្ញវត្ថុខ្ពស់។ បុគ្គលិកក្រុមហ៊ុនភាគច្រើនត្រូវចំណាយប្រាក់លើការស្លៀកពាក់ឱ្យសមរម្យតាមកម្រិតការងារដែលជាចំណាយចាំបាច់ក្នុងសង្គម។ ការប្រើប្រាស់គ្រឿងសម្អាងនិងសេវាកម្មថែរក្សាសម្ផស្សបានក្លាយជាចំណាយប្រចាំខែដ៏សំខាន់សម្រាប់មនុស្សសម័យថ្មីទាំងបុរសនិងស្ត្រី។ តម្លៃនៃសុភមង្គលនាពេលបច្ចុប្បន្នហាក់ដូចជាត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសមត្ថភាពនៃការចាយវាយនិងសម្ភារៈប្រើប្រាស់។ ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសនាពេលវិស្សមកាលបានក្លាយជាសុបិន និងជាចំណាយដ៏ធំមួយសម្រាប់គ្រួសារដែលមានជីវភាពធូរធារ។ ទម្លាប់នៃការញ៉ាំអាហារពេលព្រឹកនៅក្រៅផ្ទះបានក្លាយជាទម្លាប់ទូទៅដែលខុសពីសម័យមុនដែលចូលចិត្តធ្វើម្ហូបញ៉ាំជុំគ្នាជានិច្ច។ ការវិវត្តនៃពិភពលោកបាននាំមកនូវភាពសម្បូរបែបនៃទំនិញ ប៉ុន្តែវាក៏មកជាមួយនូវតម្លៃរស់នៅដែលពិបាកនឹងគ្រប់គ្រងបានដែរ។ ការសន្សំប្រាក់នាពេលបច្ចុប្បន្នមានភាពពិបាកជាងមុនដោយសារតែការទាក់ទាញនៃកម្មវិធីបញ្ចុះតម្លៃ និងការផ្សព្វផ្សាយពាណិជ្ជកម្ម។ សេដ្ឋកិច្ចឌីជីថលបានបង្កើតឱកាសរកចំណូលថ្មីៗ ប៉ុន្តែវាក៏តម្រូវឱ្យយើងចំណាយលើឧបករណ៍បច្ចេកវិទ្យាដើម្បីអាចដំណើរការបាន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានធ្វើឱ្យដីនៅតាមជាយក្រុងឡើងថ្លៃដែលជាផលល្អសម្រាប់អ្នកមានដីតែលំបាកសម្រាប់អ្នកទិញ។ តម្លៃសេវាកម្មអប់រំកម្រិតខ្ពស់ និងជំនាញឯកទេសមានតម្លៃថ្លៃដែលតម្រូវឱ្យនិស្សិតត្រូវខិតខំស្វែងរកអាហារូបករណ៍ដើម្បីជួយសម្រាល។ ការប្រើប្រាស់បណ្ដាញសង្គមបានជំរុញឱ្យមានការចាយវាយលើការកម្សាន្តកាន់តែច្រើន ដើម្បីបង្ហាញពីរបៀបរស់នៅដ៏ស៊ីវិល័យរបស់ខ្លួន។ ជីវភាពរស់នៅនាពេលបច្ចុប្បន្នហាក់ដូចជាមានភាពមមាញឹកខ្លាំងដែលធ្វើឱ្យយើងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការដាំស្លញ៉ាំខ្លួនឯង។ ការចំណាយលើសេវាកម្មសុខភាពផ្លូវចិត្តក៏ចាប់ផ្ដើមកើនឡើងដោយសារតែសម្ពាធនៃជីវិតរស់នៅនិងការងារក្នុងសម័យឌីជីថលនេះ។ ប្រព័ន្ធពន្ធដារថ្មីៗនិងការរឹតបន្តឹងលើបទដ្ឋានអាជីវកម្ម បានធ្វើឱ្យតម្លៃទំនិញនិងសេវាកម្មមួយចំនួនត្រូវដំឡើងថ្លៃតាមច្បាប់។ ការរស់នៅក្នុងយុគសម័យដែលមានអ្វីៗគ្រប់យ៉ាងងាយស្រួលតម្រូវឱ្យយើងត្រូវចេះបែងចែករវាងតម្រូវការចាំបាច់ និងការចង់បានតាមចំណង់។ តម្លៃជីវិតនាពេលបច្ចុប្បន្នមិនមែនវាស់វែងតែលើការហូបចុកឡើយ តែវាផ្ដោតលើគុណភាពនៃសេវាកម្មដែលយើងទទួលបានរាល់ថ្ងៃ។ ការផ្លាស់ប្តូរតម្លៃនៃប្រាក់រៀលនិងប្រាក់ដុល្លារនៅលើទីផ្សារអន្តរជាតិ ក៏ជះឥទ្ធិពលដល់តម្លៃទំនិញនាំចូលក្នុងប្រទេសកម្ពុជាផងដែរ។ យុវជនដែលទើបតែបញ្ចប់ការសិក្សាកំពុងប្រឈមមុខនឹងបញ្ហាតម្លៃរស់នៅខ្ពស់ខណៈដែលប្រាក់ខែដំបូងនៅមានកម្រិតទាបនៅឡើយ។ ការចេះរៀបចំកញ្ចប់ថវិកាគ្រួសារ គឺជាជំនាញជីវិតដ៏សំខាន់បំផុតដែលមនុស្សគ្រប់រូបត្រូវមាន ដើម្បីរស់រានក្នុងសង្គមសេដ្ឋកិច្ចនេះ។ ភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រកាន់តែរីកធំឡើងដោយសារតែសមត្ថភាពនៃការកាន់កាប់អចលនទ្រព្យ និងឱកាសនៃការវិនិយោគដីធ្លី។ ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ម៉ាស៊ីនត្រជាក់បានក្លាយជាចំណាយដ៏ធំមួយក្នុងអំឡុងពេលរដូវក្ដៅដែលមានសីតុណ្ហភាពខ្ពស់។ ការស្វែងរកចំណូលបន្ថែមតាមរយៈការលក់ដូរអនឡាញ ឬការងារក្រៅម៉ោងបានក្លាយជាជម្រើសពេញនិយមដើម្បីទប់ទល់នឹងការចំណាយ។ តម្លៃសំបុត្រទស្សនាការកម្សាន្ត និងការចូលរួមព្រឹត្តិការណ៍ផ្សេងៗ មានតម្លៃថ្លៃដែលតម្រូវឱ្យយើងត្រូវចេះជ្រើសរើសឱ្យបានច្បាស់។ ការរស់នៅតាមបែបទំនើបបានកាត់បន្ថយពេលវេលានៃការជួបជុំគ្រួសារដែលជាការខាតបង់ផ្នែកគុណតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ។ សេវាកម្មធានារ៉ាប់រងយានយន្តបានក្លាយជាចំណាយចាំបាច់សម្រាប់អ្នកប្រើប្រាស់រថយន្ត ដើម្បីការពារហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ ការផ្លាស់ប្តូររបបអាហារពីអាហារធម្មជាតិមកជាអាហារកែច្នៃ បានធ្វើឱ្យចំណាយលើការថែទាំសុខភាពកើនឡើងក្នុងរយៈពេលវែងខាងមុខ។ សង្គមកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលនៃតម្លៃរស់នៅ ដែលទាមទារឱ្យមានការសម្របខ្លួនយ៉ាងរហ័សបំផុតពីគ្រប់គ្នា។ ការចាយវាយលើការអប់រំបច្ចេកទេសនិងវិទ្យាសាស្ត្រ ពិតជាមានតម្លៃថ្លៃតែវាជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិយើង។ ភាពងាយស្រួលនៃប្រព័ន្ធទូទាត់ប្រាក់តាមរយៈការស្កេនកូដបានធ្វើឱ្យយើងចាយប្រាក់កាន់តែលឿន និងងាយស្រួលជាងការចាយសាច់ប្រាក់។ ការរស់នៅក្នុងខុនដូទំនើបៗនៅកណ្តាលទីក្រុងផ្ដល់នូវភាពស៊ីវិល័យនិងសុវត្ថិភាព តែវាមានថ្លៃសេវាគ្រប់គ្រងប្រចាំខែខ្ពស់ខ្លាំង។ តម្លៃនៃសេចក្ដីសុខនាពេលបច្ចុប្បន្នហាក់ដូចជាមានតម្លៃថ្លៃជាងមុនដោយសារតែយើងត្រូវចំណាយលើសេវាកម្មកម្សាន្តស្ទើរគ្រប់ពេល។ ការត្រៀមលក្ខណៈសម្រាប់ការចូលនិវត្តន៍នាពេលអនាគតតម្រូវឱ្យយើងចាប់ផ្ដើមសន្សំប្រាក់តាំងពីពេលដែលនៅមានកម្លាំងធ្វើការងារ។ តម្លៃពលកម្មនៅកម្ពុជាកំពុងកើនឡើងដែលជាសញ្ញាល្អសម្រាប់កម្មករ តែវាក៏ធ្វើឱ្យតម្លៃសេវាកម្មនិងទំនិញត្រូវកើនឡើងតាមដែរ។ ការចំណាយលើការរៀបចំពិធីជប់លៀងនិងមង្គលការនាពេលបច្ចុប្បន្ន មានទំហំធំធេងដែលតម្រូវឱ្យម្ចាស់ដើមការត្រូវចំណាយច្រើន។ ការយល់ដឹងពីការវិនិយោគលើផ្សារភាគហ៊ុន ឬរូបិយបណ្ណឌីជីថលបានក្លាយជាប្រធានបទថ្មីដែលមនុស្សចាប់ផ្ដើមចំណាយពេលសិក្សា។ ការប្រើប្រាស់សម្ភារៈក្នុងផ្ទះដែលសន្សំសំចៃថាមពល គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីកាត់បន្ថយការចំណាយលើវិក្កយបត្រប្រចាំខែ។ ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលដល់ទិន្នផលកសិកម្មដែលជាមូលហេតុធ្វើឱ្យតម្លៃបន្លែ និងផ្លែឈើនៅលើទីផ្សារមិនមានស្ថិរភាព។ ការចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែងរកទំនិញដែលមានតម្លៃថោកនិងគុណភាពល្អ គឺជាជំនាញដ៏ចាំបាច់សម្រាប់អ្នកទិញសម័យថ្មី។ ភាពខុសគ្នារវាងតម្លៃរស់នៅតាមបណ្តាខេត្តនិងទីក្រុងភ្នំពេញ នៅតែមានគម្លាតធំដែលធ្វើឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជន។ ការគិតគូរពីបរិស្ថានតាមរយៈការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់ធម្មជាតិអាចនឹងមានតម្លៃថ្លៃជាងផលិតផលធម្មតាខ្លះ។ សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនទៅមុខទៀតដែលនឹងនាំមកនូវការផ្លាស់ប្តូរកាន់តែច្រើនលើកម្រិតជីវភាពនិងតម្លៃរស់នៅប្រចាំថ្ងៃ។ ការរស់នៅដោយមានតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួន គឺជាគន្លឹះដើម្បីរក្សាសុខភាពនិងសន្សំសំចៃថវិកាបានយ៉ាងល្អបំផុត។ តម្លៃនៃពេលវេលាត្រូវបានគេឱ្យតម្លៃខ្ពស់បំផុតនៅក្នុងសម័យកាលនេះ ដែលធ្វើឱ្យសេវាកម្មដែលចំណេញពេលវេលាមានតម្លៃថ្លៃខ្លាំង។ ការស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ចនិងការប្រែប្រួលតម្លៃរស់នៅ ជួយឱ្យយើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងអនាគតគ្រួសារ។ ការអត់ធ្មត់និងការតស៊ូក្នុងអាជីពការងារ គឺជាមធ្យោបាយតែមួយគត់ដើម្បីបង្កើនចំណូលឱ្យទាន់នឹងការកើនឡើងនៃតម្លៃរស់នៅនេះ។ ការរស់នៅក្នុងសង្គមសម័យថ្មីទាមទារឱ្យយើងមានភាពឆ្លាតវៃក្នុងការគ្រប់គ្រងបំណុលនិងការប្រើប្រាស់ឥណទានឱ្យមានប្រសិទ្ធភាព។ ភាពងាយស្រួលនៃជីវិតនាពេលបច្ចុប្បន្ន គឺជាលទ្ធផលនៃការអភិវឌ្ឍដែលយើងត្រូវតែទទួលយកទាំងផលវិជ្ជមាននិងផលអវិជ្ជមានរបស់វា។ ការចេះចែករំលែកនិងការជួយគ្នាទៅវិញទៅមកក្នុងសង្គមនៅតែមានតម្លៃទោះបីជាសេដ្ឋកិច្ចមានភាពតានតឹងយ៉ាងណាក៏ដោយចុះ។ ការរៀបចំផែនការហិរញ្ញវត្ថុដ៏រឹងមាំនឹងក្លាយជាខែលការពារយើងពីការប្រែប្រួលមិនប្រាកដប្រជានៃតម្លៃរស់នៅនាពេលអនាគត។ ជារួមមក ការប្រៀបធៀបរវាងសម័យមុន និងសម័យឥឡូវ បង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងរបៀបរស់នៅ។